ជីវិតនៅទីជនបទមានភាពមមាញឹក ប៉ុន្តែពោរពេញដោយភាពសុខដុមរមនា ជាពិសេសគឺទម្លាប់ពេលព្រឹករបស់គ្រួសារនីមួយៗ។ ពេលព្រឹកព្រលឹមស្រាងៗ ខ្យល់អាកាសបរិសុទ្ធបានបក់បោកមកប៉ះផ្ទៃមុខ ខណៈពេលដែលពន្លឺព្រះអាទិត្យចាប់ផ្តើមចាំងជះពីលើកំពូលភ្នំ។ វាមិនមែនជាពេលវេលាសម្រាប់ការសំងំនៅក្រោមភួយនោះទេ ប៉ុន្តែជាពេលវេលាសម្រាប់ការចាប់ផ្តើមសកម្មភាពប្រចាំថ្ងៃដ៏មមាញឹក។ សមាជិកគ្រួសារទាំងអស់បានភ្ញាក់ពីដំណេកស្ទើរតែដំណាលគ្នា ដោយមិនចាំបាច់មាននាឡិការោទ៍នោះទេ។ សំឡេងសត្វបក្សីយំ លាយឡំជាមួយសំឡេងសត្វមាន់រងាវ និងសំឡេងគោះចានឆ្នាំងពីផ្ទះបាយ បានដាស់ពួកគេឲ្យក្រោកពីដំណេក។ ឪពុកម្តាយតែងតែក្រោកពីព្រលឹម ដើម្បីបង្កាត់ភ្លើង និងរៀបចំដាំបាយទឹក។ ក្លិនឈ្ងុយនៃបាយឆ្អិនបានសាយភាយពេញផ្ទះ លាយឡំជាមួយក្លិនស្លឹកឈើត្រូវទឹកសន្សើម។ កូនៗក៏បានងើបពីដំណេក ជួយបត់ភួយ និងរៀបចំកន្លែងដេក។ ក្រោយពីសម្អាតខ្លួនប្រាណរួចរាល់ ពួកគេក៏បានមកជុំគ្នាពិសាបាយព្រឹកយ៉ាងឆ្ងាញ់ពិសា។ បន្ទាប់ពីបរិភោគអាហាររួចរាល់ សមាជិកគ្រួសារម្នាក់ៗក៏ចាប់ផ្តើមបំពេញការងារទៅតាមភារកិច្ចរៀងៗខ្លួន។ បុរសជាឪពុកតែងតែទទួលបន្ទុករៀបចំ និងមើលថែទាំសត្វចិញ្ចឹម។ គាត់បានចាប់ផ្តើមទៅផ្តល់ចំណីគោ ក្របី និងជ្រូកនៅក្នុងទ្រុង។ ពេលខ្លះ គាត់ក៏បានពិនិត្យមើលសុខភាពសត្វចិញ្ចឹមទាំងនោះផងដែរ ដើម្បីធានាថាពួកវាមានសុខភាពល្អ។ មិនតែប៉ុណ្ណោះ គាត់ក៏បានរៀបចំឧបករណ៍កសិកម្មមួយចំនួន ត្រៀមសម្រាប់ទៅធ្វើស្រែចម្ការផងដែរ។ ចំណែកឯស្ត្រីជាម្តាយវិញ គាត់មានតួនាទីរៀបចំផ្ទះសម្បែងឲ្យមានសណ្តាប់ធ្នាប់ល្អ។ គាត់បានបោសសម្អាតផ្ទះ ជូតសម្អាតតុទូ និងរៀបចំរបស់របរឲ្យមានរបៀបរៀបរយ។ ក្រៅពីនេះ គាត់ក៏បានទៅស្រោចទឹកដំណាំបន្លែ ដែលដាំនៅជុំវិញផ្ទះផងដែរ។ ពេលខ្លះ គាត់ក៏បានដកស្មៅ និងបេះបន្លែ ផ្លែឈើមួយចំនួន ដើម្បីទុកសម្រាប់ធ្វើម្ហូបផងដែរ។ បន្ទាប់ពីនោះ គាត់ក៏ឆ្លៀតប្រមូលសម្លៀកបំពាក់ដើម្បីយកទៅបោកគក់។ ចំណែកកូនៗក៏មិនទំនេរដៃនោះដែរ ពួកគេបានជួយលាងចាន លាងឆ្នាំង និងបោសសម្អាតបរិវេណខាងក្រៅផ្ទះ។ ក្មេងប្រុសៗបានជួយយកចិត្តទុកដាក់មើលថែទាំសត្វមាន់ ទា និងឆ្កែ។ ពួកគេបានផ្តល់ចំណីដល់សត្វទាំងនោះ និងលេងជាមួយពួកវា។ ចំណែកឯក្មេងស្រីៗវិញ ពួកគេបានជួយម្តាយរៀបចំផ្ទះបាយ និងរៀបចំរបស់របរចាំបាច់ផ្សេងៗទៀត។ ទម្លាប់ពេលព្រឹកនេះបានបង្រៀនកូនៗឲ្យចេះទទួលខុសត្រូវ និងចេះជួយការងារគ្នាទៅវិញទៅមក។ ពួកគេបានរៀនពីសារៈសំខាន់នៃការងារ និងរបៀបនៃការចែករំលែកភារកិច្ចក្នុងគ្រួសារ។ មិនថាតូចក្តីធំក្តី សមាជិកគ្រួសារម្នាក់ៗបានចូលរួមចំណែកធ្វើឲ្យជីវិតក្នុងគ្រួសារមានភាពរលូន និងសប្បាយរីករាយ។ ទោះបីជាការងារច្រើនក៏ដោយ ក៏ពួកគេតែងតែញញឹម និងនិយាយលេងសើចជាមួយគ្នា។ ភាពស្និទ្ធស្នាល និងកិច្ចសហការគ្នាទៅវិញទៅមក បានធ្វើឲ្យគ្រួសារជនបទមានភាពរឹងមាំ និងពោរពេញដោយក្តីស្រឡាញ់។ នេះគឺជាទម្លាប់ដ៏ស្រស់ស្អាតមួយ ដែលបានបន្សល់ទុកពីដូនតា និងជាមរតកដ៏មានតម្លៃសម្រាប់កូនចៅជំនាន់ក្រោយ។